ការជ្រៀតចូលនៃអាហាររហ័សបែបបស្ចិមប្រទេស បានធ្វើឱ្យផ្លាស់ប្ដូរឥរិយាបថ និងវប្បធម៌នៃការណាត់ជួបរបស់យុវវ័យខ្មែរនាសម័យទំនើបយ៉ាងខ្លាំង។ វាបានបង្កើតនូវជម្រើសថ្មីដែលពោរពេញដោយភាពងាយស្រួល ប៉ុន្តែក៏បានកែប្រែទម្រង់នៃមនោសញ្ចេតនាបែបប្រពៃណីផងដែរ។ ការណាត់ជួបគ្នានៅហាងអាហាររហ័សដូចជា ប៊ឺហ្គឺ ឬមាន់បំពង បានក្លាយជាជម្រើសដំបូងសម្រាប់យុវវ័យខ្មែរ ដោយសារតែវាផ្ដល់នូវភាពរហ័សទាន់ចិត្ត និងបរិយាកាសបែបទំនើប។ ហាងអាហាររហ័សបានក្លាយជា «កន្លែងពេញនិយម» សម្រាប់ការណាត់ជួបដំបូង ដោយសារវាមានតម្លៃសមរម្យ និងមិនតម្រូវឱ្យមានរបៀបញ៉ាំដែលស្មុគស្មាញពេកឡើយ។ ភាពពេញនិយមនៃដំឡូងបារាំងបំពង ដែលអាចចែកគ្នាញ៉ាំបានយ៉ាងងាយស្រួល បានបង្កើតនូវបរិយាកាសស្និទ្ធស្នាល និងភាពសាមញ្ញរវាងគូស្នេហ៍ថ្មីថ្មោង។ ការណាត់ជួបបែបសម័យថ្មីច្រើនតែផ្ដោតលើការញ៉ាំអាហារដែលងាយស្រួលកាន់នឹងដៃ ដែលអនុញ្ញាតឱ្យយុវវ័យអាចជជែកគ្នាលេងបានយ៉ាងរលូនដោយមិនបាច់ផ្ដោតលើស្លាបព្រានិងសម។ ហាងអាហាររហ័សដែលមានម៉ាស៊ីនត្រជាក់ និងសេវាអ៊ីនធឺណិតឥតគិតថ្លៃ បានទាក់ទាញយុវវ័យឱ្យចំណាយពេលណាត់ជួបគ្នាបានយូរជាងការអង្គុយនៅហាងតាមចិញ្ចើមផ្លូវ។ ការជ្រើសរើសញ៉ាំ Pizza ខ្នាតធំមួយសម្រាប់មនុស្សពីរនាក់ គឺជាសកម្មភាពនៃការសហការគ្នាជ្រើសរើសរសជាតិ ដែលជួយឱ្យយល់ចិត្តគ្នាបានមួយកម្រិតទៀត។ ឥទ្ធិពលនៃវប្បធម៌បស្ចិមប្រទេសបានធ្វើឱ្យការណាត់ជួបញ៉ាំអាហាររហ័ស ក្លាយជាសញ្ញានៃភាពទាន់សម័យ និងការដើរទាន់យុគសម័យឌីជីថល។ ការបញ្ជាទិញអាហាររហ័សតាមរយៈកម្មវិធីទូរស័ព្ទ និងយកមកញ៉ាំជុំគ្នានៅសួនច្បារ បង្ហាញពីភាពបត់បែន និងការច្នៃប្រឌិតនៃយុវវ័យសម័យថ្មី។ ភាពឆាប់រហ័សនៃសេវាកម្មអាហាររហ័ស អនុញ្ញាតឱ្យគូស្នេហ៍មានពេលវេលាច្រើនសម្រាប់សកម្មភាពផ្សេងទៀតដូចជា ការមើលកុន ឬការដើរកម្សាន្តតាមផ្សារទំនើប។ ការញ៉ាំមាន់បំពងស្រួយៗជាមួយទឹកជ្រលក់ចម្រុះរសជាតិ បង្កើតបានជាភាពរីករាយ ដែលជួយឱ្យការណាត់ជួបកាន់តែមានភាពរស់រវើក។ អាហាររហ័សបានកាត់បន្ថយភាពតឹងរ៉ឹងនៃឥរិយាបថលើតុអាហារបែបបុរាណ ដែលអនុញ្ញាតឱ្យយុវវ័យមានអារម្មណ៍ថាខ្លួនឯងមានសេរីភាព និងជាខ្លួនឯងកាន់តែខ្លាំងនៅចំពោះមុខដៃគូ។ ការដែលគូស្នេហ៍អាចញ៉ាំអាហារដោយប្រើដៃ ដូចជាការកាន់ប៊ឺហ្គឺ បង្ហាញពីកម្រិតនៃភាពស្និទ្ធស្នាលដែលមិនចាំបាច់រក្សាភាពឥតខ្ចោះពេកនៅចំពោះមុខគ្នា។ ទោះជាយ៉ាងណាក៏ដោយ ភាពរហ័សទាន់ចិត្តនៃអាហារប្រភេទនេះ ជួនកាលធ្វើឱ្យយុវវ័យខកខានការសន្ទនាបែបស៊ីជម្រៅដែលធ្លាប់តែមានក្នុងកំឡុងពេលរង់ចាំម្ហូបខ្មែរចំអិនយូរៗ។ ហាងអាហាររហ័សច្រើនតែមានសំឡេងអ៊ូអរ ដែលតម្រូវឱ្យគូស្នេហ៍ត្រូវអង្គុយជិតគ្នាដើម្បីស្ដាប់គ្នាឱ្យឮ ដែលកាយវិការនេះជួយបង្កើនភាពស្និទ្ធស្នាលដោយមិនដឹងខ្លួន។ ការចែករំលែកភេសជ្ជៈដែលមានបំពង់បឺតពីរក្នុងកែវធំតែមួយ គឺជាភាពរ៉ូមែនទិកបែបយុវវ័យដែលទទួលបានឥទ្ធិពលផ្ទាល់ពីវប្បធម៌បស្ចិមប្រទេស។ ភាពសាមញ្ញនៃការទូទាត់ប្រាក់នៅបញ្ជរ ជួយកាត់បន្ថយភាពទើសទាល់រវាងបុរសនិងនារីក្នុងរឿងការចេញថ្លៃអាហារ ការដែលដៃគូជួយដួសទឹកជ្រលក់ ឬជួយរៀបចំក្រដាសជូតមាត់ឱ្យក្នុងហាងអាហាររហ័ស បង្ហាញពីការថែទាំបែបសម័យថ្មីដ៏គួរឱ្យស្រឡាញ់។ ឥទ្ធិពលនៃអាហាររហ័សបានធ្វើឱ្យការណាត់ជួបមានលក្ខណៈសាមញ្ញជាងមុន ដែលជួយឱ្យមនុស្សពីរនាក់ឆាប់ស្គាល់ចិត្តគ្នាដោយគ្មានសម្ពាធសង្គមខ្លាំងពេក។ ការថតរូបភាពអាហាររហ័សដែលមើលទៅទាក់ទាញសម្រាប់បង្ហោះលើបណ្ដាញសង្គម បានក្លាយជាផ្នែកមួយមិនអាចខ្វះបាននៃសកម្មភាពណាត់ជួប។ ការញ៉ាំបង្អែមការ៉េម Sunday ក្រោយពេលញ៉ាំប៊ឺហ្គឺរួច គឺជាការបញ្ចប់ការណាត់ជួបដ៏ផ្អែមល្ហែម និងពោរពេញដោយភាពក្មេងខ្ចី។ ការណាត់ជួបញ៉ាំអាហាររហ័សច្រើនតែធ្វើឡើងក្នុងផ្សារទំនើប ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរទីកន្លែងណាត់ជួបពីសួនច្បារមកកាន់កន្លែងដែលមានផាសុកភាពខ្ពស់។ យុវវ័យសម័យថ្មីយល់ថាការនាំដៃគូទៅញ៉ាំហាងអាហារបស្ចិមប្រទេសល្បីៗ គឺជាការបង្ហាញពីសមត្ថភាពហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកវប្បធម៌សកល។ ទោះបីជាអាហាររហ័សមានភាពទាក់ទាញ ប៉ុន្តែការចងចាំនូវរសជាតិសម្លម្ជូរគ្រឿងដែលដៃគូធ្វើឱ្យញ៉ាំ នៅតែមានទម្ងន់មនោសញ្ចេតនាជ្រៅជាងប៊ឺហ្គឺមួយដុំ។ ការផ្លាស់ប្ដូរពីការញ៉ាំបាយជុំគ្នាដែលប្រើពេលយូរ មកជាការញ៉ាំអាហាររហ័ស ឆ្លុះបញ្ចាំងពីសម្ពាធនៃពេលវេលាក្នុងជីវិតរស់នៅរបស់យុវវ័យនាពេលបច្ចុប្បន្ន។ ការណាត់ជួបញ៉ាំ Sushi ឬ Taco បង្ហាញពីការបើកចិត្តទទួលយករសជាតិចម្រុះជាតិសាសន៍ ដែលធ្វើឱ្យការណាត់ជួបកាន់តែមានភាពផ្សងព្រេង។ ហាងអាហាររហ័សបានកែប្រែទម្លាប់នៃការណាត់ជួបឱ្យមានភាពរស់រវើក ប៉ុន្តែក៏អាចធ្វើឱ្យបាត់បង់នូវភាពអត់ធ្មត់ និងការផ្ចិតផ្ចង់តាមបែបខ្មែរខ្លះផងដែរ។ ការជ្រើសរើសហាងអាហាររហ័សដែលមានការតុបតែងស្អាតៗ បង្ហាញថាការណាត់ជួបសម័យនេះមិនត្រឹមតែរឿងញ៉ាំទេ ប៉ុន្តែជារឿង «សោភ័ណភាព» ផងដែរ។ ការញ៉ាំការ៉េមក្នុងហាងល្បីៗ បានជំនួសឱ្យការអង្គុយញ៉ាំបង្អែមទឹកកកឈូសតាមចិញ្ចើមផ្លូវសម្រាប់យុវវ័យនៅទីក្រុងភ្នំពេញ។ ការរួមបញ្ចូលគ្នារវាងអាហាររហ័ស និងការដើរទិញទំនិញ បានក្លាយជាការណាត់ជួបស្តង់ដារដែលយុវវ័យខ្មែរពេញចិត្តបំផុត។ ការដែលដៃគូដាស់តឿនកុំឱ្យញ៉ាំអាហាររហ័សច្រើនពេក បង្ហាញពីការបារម្ភចំពោះសុខភាពរយៈពេលវែង ដែលជាសញ្ញានៃសេចក្ដីស្រឡាញ់ពិតប្រាកដ។ ការណាត់ជួបញ៉ាំអាហារសុខភាព ដូចជា Salad ឬ Wrap បង្ហាញពីការយល់ដឹងខ្ពស់ និងការថែរក្សារូបរាងកាយជាមួយគ្នា។ ការដែលយុវវ័យចេះជ្រើសរើសហាងអាហាររហ័សដែលមានអនាម័យខ្ពស់ បង្ហាញពីភាពឆ្លាតវៃក្នុងការរៀបចំការណាត់ជួបដ៏ល្អឥតខ្ចោះ។ ការញ៉ាំអាហាររហ័សក្នុងថ្ងៃឈប់សម្រាក ជាការផ្ដល់រង្វាន់ដល់ខ្លួនឯង និងដៃគូក្រោយពីបានខិតខំធ្វើការ និងញ៉ាំអាហារតឹងរ៉ឹងពេញមួយសប្ដាហ៍។ ឥទ្ធិពលនៃអាហារបស្ចិមប្រទេសបាននាំមកនូវវប្បធម៌នៃការញ៉ាំកាហ្វេ ដែលជាកន្លែងសន្ទនាដ៏ល្អបំផុតសម្រាប់គូស្នេហ៍។ ការអង្គុយញ៉ាំកាហ្វេបណ្ដើរ និងធ្វើការងាររួមគ្នាបណ្ដើរក្នុងហាងអាហាររហ័ស បង្ហាញពីភាពជាដៃគូដែលជួយជ្រោមជ្រែងដល់ការសិក្សារបស់គ្នា។ ទោះបីជាអាហាររហ័សមានប្រភពពីបរទេស ប៉ុន្តែរបៀបដែលយុវវ័យខ្មែរប្រើប្រាស់វាសម្រាប់ការណាត់ជួប នៅតែបង្កប់នូវអត្តសញ្ញាណខ្មែរដ៏ទន់ភ្លន់។ ការណាត់ជួបញ៉ាំអាហាររហ័សគឺជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរសង្គមកម្ពុជាទៅកាន់ភាពស៊ីវិល័យ និងសកលភាវូបនីយកម្ម។ សេចក្ដីស្រឡាញ់ពិតប្រាកដមិនស្ថិតនៅលើតម្លៃនៃអាហារឡើយ ប៉ុន្តែស្ថិតនៅលើគុណភាពនៃពេលវេលដែលបានចំណាយជាមួយគ្នា។ ហាងអាហាររហ័សគឺជាកន្លែងដែលពោរពេញដោយសំឡេងសើច និងការចងចាំដ៏រំភើបសម្រាប់យុវវ័យខ្មែរជំនាន់ក្រោយ។ ការដែលយើងអាចញ៉ាំប៊ឺហ្គឺយ៉ាងឆ្ងាញ់ដោយមិនខ្វល់ពីការប្រឡាក់មាត់នៅចំពោះមុខគ្នា បង្ហាញពីភាពស្និទ្ធស្នាលកម្រិតខ្ពស់។ អាហាររហ័សជួយឱ្យការណាត់ជួបមានភាពរស់រវើក ប៉ុន្តែកុំភ្លេចរក្សាភាពផ្អែមល្ហែមតាមបែបប្រពៃណីខ្មែរផងដែរ។